ស្ថានភាពទឹកជំនន់ដែលកើនឡើងជារៀងរាល់ឆ្នាំ បានក្លាយជាឧបសគ្គរាំងស្ទះដល់ដំណើរការនៃការរៀនសូត្ររបស់សិស្សជាច្រើននៅតាមជនបទ។ សិស្សានុសិស្សជាច្រើនត្រូវប្រឈមមុខនឹងការលំបាកខ្លាំង នៅពេលដែលមានទឹកជំនន់លិចលង់ផ្លូវតាមភូមិឋាន។ បញ្ហានេះតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាការសិក្សារបស់កុមារមិនត្រូវបានកាត់ផ្ដាច់ទាំងស្រុងដោយសារគ្រោះធម្មជាតិ។ ការយល់ដឹងអំពីផលប៉ះពាល់ និងការត្រៀមលក្ខណៈជាមុន គឺជាកត្តាសំខាន់បំផុតក្នុងការកាត់បន្ថយការខូចខាតដែលបណ្ដាលមកពីគ្រោះមហន្តរាយនេះ។ ហេដ្ឋារចនាសម្ព័ន្ធសាលារៀននៅតាមតំបន់ទំនាប តែងតែទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេ នៅពេលដែលមានជំនន់ទឹកឡើងខ្លាំង។ អគារសិក្សាដែលធ្លាប់តែមានសភាពស្រស់ស្អាត បែរជាត្រូវលិចលង់ក្នុងទឹកពណ៌ល្អក់កករ ដែលធ្វើឱ្យសម្ភារក្នុងបន្ទប់រៀនរងការខូចខាត។ តុ កៅអី និងក្តារខៀនដែលធ្វើពីឈើ ងាយនឹងពុកផុយក្នុងរយៈពេលខ្លី និង មិនអាចយកមកប្រើប្រាស់វិញបានឡើយក្រោយពេលទឹកស្រកទៅវិញ។ របងសាលារៀន និងសួនច្បារដែលត្រូវបានកសាងឡើងយ៉ាងស្អាត ក៏ត្រូវរងការបាក់បែក និងដើមឈើខ្លះត្រូវបានងាប់ដោយសារត្រូវត្រាំទឹកយូរថ្ងៃពេក។ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញបន្ទាប់ពីទឹកស្រក ត្រូវការចំណាយថវិកាច្រើន ដែលនេះ គឺជាបន្ទុកបន្ថែមសម្រាប់សាលារៀននីមួយៗ។ ស្ថានភាពសាលារៀនដែលរងគ្រោះ បានធ្វើឱ្យបរិយាកាសសិក្សាមិនមានសុវត្ថិភាពសម្រាប់កុមារតូចៗ និង លោកគ្រូអ្នកគ្រូដែលបំពេញការងារ។ សម្ភារៈសិក្សាដែលបាត់បង់ទៅ មិនត្រឹមតែជាការខាតបង់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់ស្មារតីចង់រៀនសូត្ររបស់សិស្សផងដែរ។ ការផ្អាកដំណើរការសាលារៀនជាបណ្តោះអាសន្ន គឺជាវិធានការចាំបាច់បំផុត ដើម្បីធានាសុវត្ថិភាពអាយុជីវិតសិស្សានុសិស្សពីគ្រោះថ្នាក់។ សេចក្តីសម្រេចបិទសាលារៀនក្នុងអំឡុងពេលទឹកជន់ឡើងខ្លាំង បានធ្វើឱ្យសកម្មភាពបង្រៀន និង ការរៀនត្រូវគាំងជានិច្ចក្នុងរយៈពេលប៉ុន្មានសប្តាហ៍។ សិស្សានុសិស្សត្រូវបង្ខំចិត្តនៅផ្ទះរង់ចាំទឹកស្រកវិញ ដែលធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការទទួលបានចំណេះដឹងថ្មីៗពីលោកគ្រូអ្នកគ្រូ។ ការបាត់បង់ម៉ោងសិក្សាច្រើនក្នុងមួយឆ្នាំៗ បង្កឱ្យមានភាពយឺតយ៉ាវក្នុងការបញ្ចប់កម្មវិធីសិក្សា ដែលក្រសួងបានកំណត់ទុកសម្រាប់ឆ្នាំនោះ។ កម្មវិធីសិក្សាដែលត្រូវបានអាក់ខាន ធ្វើឱ្យគ្រូត្រូវបង្ខំចិត្តបង្រៀនរំលង ឬ បង្រៀនយ៉ាងលឿនបំផុត ដើម្បីឱ្យទាន់ការប្រឡងបញ្ចប់ឆ្នាំ។ សិស្សដែលរៀនខ្សោយស្រាប់ ងាយនឹងភ្លេចមេរៀនចាស់ៗដែលគ្រូបានបង្រៀនកន្លងមក នៅពេលដែលពួកគេមិនបានរំលឹកមេរៀនជាប្រចាំ។ ការដាច់ចង្វាក់នៃសកម្មភាពសិក្សា ធ្វើឱ្យកម្រិតនៃការយល់ដឹងរបស់សិស្សថយចុះ និង ពិបាកក្នុងការចាប់យកមេរៀនថ្មីៗក្រោយពេលចូលរៀនវិញ។ សិស្សជាច្រើនមានអារម្មណ៍ធុញទ្រាន់នឹងការនៅផ្ទះយូរពេក ដែលអាចនាំឱ្យពួកគេបាត់បង់ទម្លាប់ល្អក្នុងការអានសៀវភៅ និងស្រាវជ្រាវ។ ការផ្អាករៀននេះ គឺជាការខាតបង់ពេលវេលាដ៏មានតម្លៃសម្រាប់អនាគរបស់ពួកគេ ដែលកំពុងត្រូវការចំណេះដឹងដើម្បីប្រកួតប្រជែង។ ផ្លូវថ្នល់ដែលតភ្ជាប់ពីផ្ទះទៅកាន់សាលារៀន ត្រូវបានកាត់ផ្តាច់ដោយសារកម្លាំងទឹកហូរខ្លាំង រហូតធ្វើឱ្យការធ្វើដំណើរមិនអាចទៅរួច។ សិស្សានុសិស្សដែលរស់នៅឆ្ងាយពីសាលា ត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បំផុត នៅពេលដែលពួកគេព្យាយាមដើរកាត់ទឹកដែលកំពុងហូរ។ ការប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរ គឺជាជម្រើសតែមួយគត់សម្រាប់អ្នកភូមិ ប៉ុន្តែ វាមានហានិភ័យខ្ពស់ប្រសិនបើមានខ្យល់បោកបក់ខ្លាំង។ គ្រោះថ្នាក់នៃការលង់ទឹកក្នុងចំណោមកុមារតូចៗ កើនឡើងជារៀងរាល់ឆ្នាំក្នុងរដូវទឹកជំនន់ដែលនេះ គឺជាក្តីកង្វល់ដ៏ធំធេងសម្រាប់មាតាបិតា។ សត្វអាសិរពិសគ្រប់ប្រភេទដូចជាពស់ ក្អែប និង ខ្ទួយតែងតែមករកទីទួលសុវត្ថិភាពតាមផ្ទះសម្បែង ឬតាមផ្លូវដែលសិស្សានុសិស្សធ្វើដំណើរ។ ការធ្វើដំណើរតាមទូកដរ ឬម៉ូតូឌុបក្នុងរដូវទឹកជំនន់ មានតម្លៃសេវាកម្មខ្ពស់ជាងធម្មតា ដែលធ្វើឱ្យគ្រួសារក្រីក្រជួបការលំបាកកាន់តែខ្លាំង។ សិស្សខ្លះត្រូវលះបង់ការរៀនសូត្រដោយសារគ្មានមធ្យោបាយធ្វើដំណើរ និង គ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃការដឹកជញ្ជូនប្រចាំថ្ងៃ។ បញ្ហាសុខភាពក្នុងអំឡុងពេលទឹកជំនន់ គឺជាឧបសគ្គចម្បងមួយទៀតដែលរារាំងដល់ប្រសិទ្ធភាពនៃកិច្ចការរៀនសូត្ររបស់សិស្សគ្រប់រូប។ ជំងឺឆ្លងដែលមកតាមទឹក ដូចជារាករូស និងអាសន្នរោគ ធ្វើឱ្យសិស្សានុសិស្សមានសុខភាពចុះខ្សោយ និង មិនអាចមកសាលារៀនបានតាមធម្មតា។ ការរស់នៅក្នុងបរិយាកាសដែលមានទឹកដក់យូរថ្ងៃ បង្កឱ្យមានសត្វមូសខ្លាច្រើន ដែលនាំឱ្យកើតជំងឺគ្រុនឈាមដល់កុមារតូចៗយ៉ាងងាយស្រួល។ សិស្សដែលមានជំងឺសើស្បែកដោយសារការដើរកាត់ទឹកមិនស្អាត មានអារម្មណ៍រមាស់ និងមិនអាចផ្ដោតអារម្មណ៍បានល្អក្នុងពេលកំពុងរៀន។ កង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ ប៉ះពាល់យ៉ាងខ្លាំងដល់អនាម័យខ្លួនប្រាណ និង សុខុមាលភាពទូទៅរបស់យុវជន។ ការបរិភោគអាហារដែលមិនមានអនាម័យក្នុងកំឡុងពេលទឹកជន់ បណ្តាលឱ្យសិស្សមានអាការៈឈឺពោះ និងអស់កម្លាំងក្នុងខ្លួនជាខ្លាំង។ នៅពេលដែលសិស្សម្នាក់ឈឺ ពួកគេត្រូវខកខានការរៀនសូត្រជាច្រើនថ្ងៃ ហើយ ត្រូវចំណាយពេលយូរដើម្បីតាមមេរៀនមិត្តភក្តិឱ្យទាន់។ សុខភាពរាងកាយដែលទន់ខ្សោយ ធ្វើឱ្យខួរក្បាលមិនអាចទទួលយកចំណេះដឹងបានពេញលេញ ទោះបីជាពួកគេខំប្រឹងប្រែងយ៉ាងណាក៏ដោយ។ ស្ថានភាពផ្លូវចិត្តរបស់សិស្សានុសិស្សក្នុងគ្រាមានគ្រោះទឹកជំនន់ គឺជាបញ្ហាដែលមិនគួរមើលរំលងឡើយ ព្រោះវាប៉ះពាល់ដល់ការរៀន។ ការមើលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវលិចលង់ និងទ្រព្យសម្បត្តិត្រូវខូចខាត បង្កើតជាភាពតានតឹងយ៉ាងខ្លាំងក្នុងចិត្តកុមារ និងយុវជន។ ភាពភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារធ្វើឱ្យសិស្សមានអារម្មណ៍មិនស្ងប់ និងតែងតែមានការព្រួយបារម្ភ។ ការបាត់បង់ទីកន្លែងគេងដ៏មានផាសុកភាព និងការរស់នៅដោយភាពចង្អៀតណែនលើទីទួលសុវត្ថិភាព ធ្វើឱ្យសិស្សមានភាពហត់នឿយខ្លាំង។ កង្វះការលើកទឹកចិត្តក្នុងការសិក្សា កើតឡើងនៅពេលដែលសិស្សមានអារម្មណ៍ថាជីវិតរបស់ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ និងមានភាពមិនច្បាស់លាស់។ ស្ថានភាពសេដ្ឋកិច្ចគ្រួសារដែលដុនដាបដោយសារការខូចខាតផលដំណាំ ធ្វើឱ្យសិស្សត្រូវបង្ខំចិត្តបោះបង់ការសិក្សាដើម្បីជួយការងារឪពុកម្តាយ។ សិស្សានុសិស្សមួយចំនួនត្រូវចំណាយពេលពេញមួយថ្ងៃ ដើម្បីជួយជញ្ជូនសម្ភារៈក្នុងផ្ទះ ឬរកស៊ីចិញ្ចឹមជីវិតបន្ថែមក្នុងគ្រាមានអាសន្ន។ ការជួយការងារផ្ទះធ្ងន់ៗក្នុងស្ថានភាពលំបាក ធ្វើឱ្យកម្លាំងកាយរបស់សិស្សចុះខ្សោយ និងគ្មានពេលគ្រប់គ្រាន់សម្រាប់រំលឹកមេរៀនឡើយ។ កុមារខ្លះត្រូវទៅរកត្រី ឬរកបេះបន្លែតាមទឹក ដើម្បីយកមកធ្វើជាអាហារប្រចាំថ្ងៃសម្រាប់គ្រួសារ ដែលនេះគឺជាបន្ទុកដ៏ធ្ងន់សម្រាប់ពួកគេ។ វិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារដែលបណ្តាលមកពីទឹកជំនន់ គឺជាមូលហេតុចម្បងដែលនាំឱ្យអត្រាបោះបង់ការសិក្សាកើនឡើងនៅតាមតំបន់ជនបទ។ ការត្រៀមលក្ខណៈបង្ការមុនពេលទឹកជំនន់មកដល់ គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់វិស័យអប់រំក្នុងតំបន់។ ការសាងសង់អគារសិក្សាឱ្យមានកម្ពស់ខ្ពស់ផុតពីការលិចលង់ គឺជាដំណោះស្រាយរយៈពេលវែងដែលរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់បំផុត។ ការរៀបចំទីតាំងសុវត្ថិភាពសម្រាប់រក្សាទុកសៀវភៅ និង ឧបករណ៍សិក្សា អាចជួយការពារសម្ភារទាំងនោះមិនឱ្យខូចខាតក្នុងរដូវវស្សា។ ការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអនឡាញក្នុងអំឡុងពេលសាលាបិទទ្វារ គឺជាជម្រើសដ៏ល្អប្រសិនបើមានបច្ចេកវិទ្យាគ្រប់គ្រាន់នៅតាមសហគមន៍។ លោកគ្រូអ្នកគ្រូគួរតែរៀបចំកិច្ចការផ្ទះឱ្យបានច្រើនសម្រាប់សិស្សយកទៅរៀនដោយខ្លួនឯង នៅពេលដែលពួកគេមិនអាចមកសាលារៀនបាន។ ឪពុកម្តាយគួរតែបន្តជួយជំរុញ និងលើកទឹកចិត្តកូនៗឱ្យអានសៀវភៅជានិច្ច ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ការផ្តល់អាហារូបត្ថម្ភ និងថ្នាំសង្កូវដល់សិស្សានុសិស្សក្នុងតំបន់រងគ្រោះ ជួយឱ្យពួកគេមានសុខភាពមាំមួនដើម្បីបន្តកិច្ចការសិក្សា។ ការរួមចំណែកពីសប្បុរសជនក្នុងការផ្តល់សម្ភារៈសិក្សាថ្មីៗដល់សិស្សរងគ្រោះ គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់ការរៀនសូត្ររបស់ពួកគេ។ ការរៀបចំកម្មវិធីសិក្សាបំប៉នបន្ថែមក្រោយពេលទឹកស្រក ជួយឱ្យសិស្សអាចតាមទាន់មេរៀនដែលបានខកខានក្នុងអំឡុងពេលទឹកជំនន់។ ការអប់រំអំពីសុវត្ថិភាព និងការបង្ការខ្លួនពីជំងឺឆ្លងក្នុងរដូវទឹកជំនន់ គួរតែត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាសម្រាប់កុមារគ្រប់រូប។ កិច្ចសហការរវាងអាជ្ញាធរដែនដី និងថ្នាក់ដឹកនាំសាលារៀន ដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព។ ការជម្លៀសសិស្សានុសិស្សទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ជួយការពារអាយុជីវិត និង កាត់បន្ថយការភ័យខ្លាចរបស់ពួកគេ។ ការរៀបចំបន្ទប់រៀនបណ្តោះអាសន្ននៅតាមវត្តអារាម ឬទីទួលសុវត្ថិភាព អាចជួយឱ្យសកម្មភាពសិក្សានៅតែបន្តដំណើរការបានខ្លះៗ។ ការប្រើប្រាស់សម្ភារៈសិក្សាដែលធន់នឹងទឹក គឺជាការវិនិយោគដ៏វៃឆ្លាតសម្រាប់សាលារៀនដែលស្ថិតនៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់។ ការបណ្តុះបណ្តាលសិស្សឱ្យមានជំនាញហែលទឹក និងបច្ចេកទេសសង្គ្រោះបឋម គឺជាការផ្តល់អាវុធការពារខ្លួនដ៏សំខាន់បំផុតសម្រាប់ពួកគេ។ ស្មារតីសាមគ្គីភាពរវាងគ្រូ និងសិស្សក្នុងគ្រាលំបាក គឺជាកម្លាំងចលករដែលជួយឱ្យគ្រប់ឧបសគ្គទាំងអស់ត្រូវបានដោះស្រាយដោយជោគជ័យ។ ការរៀនសូត្រមិនមែនត្រឹមតែនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែជាការរៀនរស់ និងតស៊ូជាមួយស្ថានភាពជាក់ស្តែងនៃជីវិតប្រចាំថ្ងៃ។ យុវជនដែលឆ្លងកាត់ការលំបាកក្នុងរដូវទឹកជំនន់ តែងតែមានការអត់ធ្មត់ខ្ពស់ និង មានឆន្ទៈមោះមុតក្នុងការស្វែងរកចំណេះដឹង។ ការយកចិត្តទុកដាក់លើអនាម័យបរិស្ថានជុំវិញសាលារៀនក្រោយទឹកស្រក ជួយការពារការរីករាលដាលនៃជំងឺផ្សេងៗដល់កុមារានិងកុមារី។ ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំឱ្យបានឆាប់រហ័ស គឺជាអាទិភាពចម្បងដើម្បីឱ្យសិស្សានុសិស្សត្រឡប់មកក្រេបចំណេះដឹងវិញ។ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់គួរតែចុះពិនិត្យ និង វាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់ ដើម្បីមានវិធានការជួយសង្គ្រោះឱ្យចំគោលដៅ។ ការបង្កើតមូលនិធិសង្គ្រោះបន្ទាន់សម្រាប់វិស័យអប់រំ ជួយឱ្យការជួសជុលសាលារៀនប្រព្រឹត្តទៅបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពទឹកជំនន់ ជួយឱ្យសិស្ស និង គ្រូអាចត្រៀមលក្ខណៈបង្ការបានត្រឹមត្រូវ។ ការលើកកម្ពស់ការយល់ដឹងអំពីបម្រែបម្រួលអាកាសធាតុ គឺជាការបង្រៀនឱ្យសិស្សស្គាល់ពីមូលហេតុនៃធម្មជាតិ និង វិធីសាស្ត្របន្សុាំ។ ចំណេះដឹងដែលទទួលបានពីការឆ្លងកាត់ការលំបាកពិតប្រាកដ នឹងក្លាយជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់យុវជនក្នុងការកសាងអនាគត។ សិស្សានុសិស្សគ្រប់រូបគួរតែមានស្មារតីរឹងមាំ និង មិនត្រូវបោះបង់ចោលការសិក្សាដោយសារតែឧបសគ្គនៃគ្រោះធម្មជាតិទាំងនេះឡើយ។ រដ្ឋាភិបាលគួរតែមានគោលនយោបាយគាំទ្រផ្នែកហិរញ្ញវត្ថុដល់សិស្សក្រីក្រដែលរងគ្រោះខ្លាំង ដើម្បីឱ្យពួកគេមានលទ្ធភាពបន្តការសិក្សា។ ការអប់រំ គឺ ជាសសរស្តម្ភដ៏រឹងមាំសម្រាប់អភិវឌ្ឍប្រទេសជាតិ ដូច្នេះ ឧបសគ្គទាំងឡាយត្រូវតែត្រូវបានដោះស្រាយដោយភាពឆ្លាតវៃ។ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូក្នុងគ្រាមានទឹកជំនន់ គឺជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្សគ្រប់ជំនាន់។ ការរួមគ្នាកសាងប្រព័ន្ធអប់រំដែលធន់នឹងគ្រោះមហន្តរាយ គឺជាកិច្ចការចាំបាច់ដើម្បីធានាបាននូវនិរន្តរភាពនៃការរៀនសូត្ររបស់យុវជន។ ជារួមមក គ្រោះទឹកជំនន់ពិតជាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការសិក្សារបស់សិស្សានុសិស្សនៅតាមតំបន់ងាយរងគ្រោះគ្រប់ទិសទី។ ឧបសគ្គទាំងអស់នេះតម្រូវឱ្យមានការសហការគ្នាយ៉ាងស្អិតរមួតរវាងរដ្ឋាភិបាល សហគមន៍ និង មាតាបិតា ដើម្បីជួយសម្រួលដល់ការរៀន។ ការតស៊ូជម្នះគ្រប់ការលំបាកក្នុងរដូវវស្សា នឹងក្លាយជាកម្លាំងចិត្តជម្រុញឱ្យកុមារកម្ពុជាកាន់តែរឹងមាំ និង មានសមត្ថភាពខ្ពស់នាពេលអនាគត។ ការវិនិយោគលើសុវត្ថិភាពសាលារៀន និងសុខុមាលភាពសិស្ស គឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុតសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេស។ សូមឱ្យការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីទាំងអស់ ក្លាយជាពន្លឺបំភ្លឺផ្លូវដល់ការសិក្សារបស់យុវជនខ្មែរឱ្យកាន់តែរីកចម្រើនជានិរន្តរ៍តទៅ។